ការប្រើប្រាស់ស្លឹកចេកក្នុងការវេចខ្ចប់ និងចំហុយអាហារ គឺជាប្រពៃណីដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា។ វាមានភាពពេញនិយមខ្លាំងជាពិសេសនៅពេលដែលមានបុណ្យទាន ឬពីធីផ្សេងៗរបស់ខ្មែរយើង។ ស្លិកចេកផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែករសជាតិ សោភ័ណភាព និងបរិស្ថាន។ ដូច្នេះយើងមកដឹងអំពីអត្ថប្រយោជន៍របស់វាតើបានផ្ដល់អ្វីខ្លះដល់យើង។ ទីមួយ វាផ្តល់ក្លិនឈ្ងុយ និងរសជាតិប្លែក នៅពេលដែលស្លឹកចេកត្រូវកម្តៅដូចជាពេលចំហុយឬអាំង វាបញ្ចេញសារធាតុធម្មជាតិដែលផ្តល់ក្លិនឈ្ងុយ។ ហើយវានិងធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ជាងមុន និងមានក្លិនបែបធម្មជាតិ។ វាការពារធម្មជាតិ និងមិនប៉ះពាល់បរិស្ថាន ព្រោះស្លឹកចេកគឺជាវត្ថុធាតុដើមធម្មជាតិសុទ្ធ ដែលអាចបំបែកខ្លួន ឬរលួយបានយ៉ាងងាយស្រួល ។ ស្លឹកចេកមានលក្ខណៈពិសេសក្នុងការរក្សាសំណើមរបស់អាហារ ដែលជួយឱ្យអាហារមិនស្ងួតឬរឹងនៅក្រោយពេលចម្អិន។ បន្ថែមពីនេះ វាមានសារៈសំខាន់ជាពិសេសសម្រាប់ការចំហុយអាហារ ដូចជា នំ ឬត្រីអាំងជាដើម។ វាងាយស្រួលរក និងមានតម្លៃថោក ដើមចេកដុះលូតលាស់នៅតាមព្រៃ ឬភាគច្រើននៅតាមភូមិដែលគេដាំជាដើម ដូច្នេះស្លឹកចេកងាយស្រួលរក ហើយមានតម្លៃថោកសមរម្យ។ វាមានលក្ខណៈពិសេស មិនជាប់ស្អិត ផ្ទៃរបស់ស្លឹកចេករលោង ដែលជួយឱ្យអាហារមិនងាយជាប់ស្អិត នៅពេលចម្អិន ឬវេចខ្ចប់។ ចំពោះសោភ័ណភាព ការវេចខ្ចប់ដោយស្លឹកចេកផ្តល់នូវរូបរាងបែបធម្មជាតិ ប្រពៃណី និងទាក់ទាញ ដែលធ្វើឱ្យអាហារមើលទៅគួរឱ្យចង់ទទួលទាន។ ការប្រើស្លឹកចេកសម្រាប់វេចខ្ចប់ គឺជាវិធីបុរាណមួយដែលជួយរក្សាឱ្យម្ហូបនៅក្នុងសភាពល្អ និងផ្តល់អារម្មណ៍ធម្មជាតិដល់អ្នកបរិភោគ។ ស្លឹកចេកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការវេចខ្ចប់អាហារជាច្រើនប្រភេទ។ ជាពិសេសសម្រាប់វេចខ្ចប់នំបែបប្រពៃណី ដែលផ្តល់ការការពារដល់នំចំណី និងជួយឱ្យនំមានរូបរាងស្រស់ស្អាត។ លើសពីនេះ នៅក្នុងការខ្ចប់អាហារប្រចាំថ្ងៃ ដូចជាការខ្ចប់បាយឬបាយដំណើប ត្រីអាំង សាច់អាំង និងម្ហូបផ្សេងៗទៀត ដោយប្រើស្លឹកចេក ហើយអាចយកទៅញ៉ាំក្រៅផ្ទះ ឬសម្រាប់លក់ក្នុងផ្សារ។ មុខម្ហូបពិសេសមួយដែលគេត្រូវប្រើស្លឹកចេក គឺអាម៉ុក ដែលជាម្ហូបប្រពៃណីរបស់កម្ពុជាដែលមានរសជាតិឆ្ងាញ់ ។ ម្យ៉ាងទៀតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ខ្ចប់បន្លែ ឬផលិតផលកសិកម្មផងដែរ។ មួយវិញទៀត យើងក៏អាចប្រើប្រាស់ស្លឹកចេកក្នុងការចំហុយអាហារបានផងដែរ។ សម្រាប់ធ្វើម្ហូប ចំពោះត្រី ឬសាច់ផ្សេងៗ ត្រូវបានយកមកលាយគ្រឿងផ្សំ ហើយរុំដោយស្លឹកចេក រួចយកទៅចំហុយ។ ក្លិនរបស់ស្លឹកចេកនឹងជ្រាបចូលទៅក្នុងសាច់ ធ្វើឱ្យរសជាតិកាន់តែឆ្ងាញ់។ មិនតែប៉ុណ្ណោះ សម្រាប់វេចនំជាច្រើនប្រភេទ ដូចជា នំអន្សម នំបត់ និងនំគម គេច្រើនប្រើស្លឹកចេកសម្រាប់វេចខ្ចប់ក្នុងការចំហុយ ដើម្បីឱ្យនំទទួលបានសភាពទន់ល្អ និងមានក្លិនឈ្ងុយ។ បន្ទាប់មក យើងនឹងមកដឹងពីរបៀបរៀបចំស្លឹកចេកមុនពេលប្រើប្រាស់។ មុននឹងយកស្លឹកចេកមកប្រើប្រាស់ គេត្រូវរៀបចំវាបន្តិចបន្តួចសិន ដើម្បីឱ្យវាទន់និងមិនងាយបែកនៅពេលវេចខ្ចប់ឬចំហុយ។ ដំបូង អ្នកត្រូវលាងស្លឹកចេកឱ្យស្អាតសិន ដើម្បីបំបាត់ធូលី សារធាតុកខ្វក់ ឬសត្វល្អិត ដែលអាចប៉ះពាល់ដល់សុខភាព និងភាពមិនស្អាតនៃម្ហូប។ អាចកាត់ស្លឹកចេកជាដុំៗឱ្យមានទំហំសមរម្យ ដើម្បីប្រើសម្រាប់វេចខ្ចប់នំ ឬម្ហូបបានងាយស្រួល និងមានរូបរាងស្អាត។ ដើម្បីជៀសវាងពីការរហែកឬស្រួយ គឺយើងត្រូវធ្វើឱ្យទន់ អាចធ្វើបានដោយវិធីណាមួយក្នុងចំណោមវិធីខាងក្រោម។ យើងអាចរំលីងនឹងភ្លើងក៏បាន ដោយយកស្លឹកចេកទៅរំលីង ឬកម្តៅតិចៗនៅលើភ្លើងរហូតដល់ស្លឹកទន់។ វិធីមួយទៀត គឺយកទៅជ្រលក់ទឹកក្តៅ ឬទឹកពុះរយៈពេលខ្លីដើម្បីឱ្យវាទន់ និងងាយបត់បែន។ ម៉្យាងទៀតគឺការយកស្លឹកចេកទៅហាលថ្ងៃក៏ធ្វើឱ្យវាទន់ និងងាយបត់ផងដែរ។ និយាយជារួម ការប្រើប្រាស់ស្លឹកចេកក្នុងការវេចខ្ចប់ និងចំហុយអាហារ មិនត្រឹមតែជាផ្នែកមួយនៃវប្បធម៌ម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រើសដ៏ល្អមួយសម្រាប់ការអភិរក្សបរិស្ថានផងដែរ។